នំអន្សម គឺជាឈ្មោះទូទៅដែលប្រើសម្រាប់សម្គាល់ប្រភេទនំអង្ករដំណើបបែបប្រពៃណីខ្មែរ ដែលតែងតែមានការវេចខ្ចប់ដោយប្រើស្លឹកចេក។ វាមិនមែនត្រឹមតែជានំមួយប្រភេទដែលឆ្ងាញ់ទេ ប៉ុន្តែវាបង្កប់នូវអត្ថន័យជ្រាលជ្រៅក្នុងវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ។ ដោយឡែកនំអន្សមខ្នុរ គឺជានំបុរាណមួយប្រភេទរបស់ខ្មែរ ដែលធ្វើពីអង្ករដំណើបនិងសាច់ខ្នុរទុំ។ វាមានរសជាតិផ្អែម ងាយស្រួលទទួលទាន ហើយគេតែងតែធ្វើវានៅពេលមានកម្មវិធីបុណ្យទានម្តងៗ។ នំអន្សមខ្នុរ ដែលជាបង្អែមខ្មែរដ៏មានតម្លៃមួយមុខនេះ វាមិនត្រឹមតែជាបង្អែមធម្មតាទេ ប៉ុន្តែវាជាការបង្ហាញពីសិល្បៈនៃការធ្វើម្ហូប ដែលផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ក្រអូប និងពេញចិត្តចំពោះអ្នកដែលបានភ្លក្សរសជាតិ។ មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ នំអន្សមខ្នុរក៏មានរបៀបចម្អិនងាយផងដែរ។ ដើម្បីចម្អិននំអន្សមខ្នុរបានគេត្រូវមានគ្រឿងផ្សំដូចជា អង្ករដំណើប សាច់ខ្នុរទុំ ខ្ទិះដូង សាច់ដូង អំបិល ស្ករសនិងស្លឹកចេក។ ដើម្បីធ្វើនំអន្សមខ្នុរឱ្យបានល្អឥតខ្ចោះ ត្រូវចាប់ផ្តើមដោយការរៀបចំអង្ករដំណើបឱ្យបានត្រឹមត្រូវជាមុនសិន។ ដំបូង គេត្រូវយកអង្ករដំណើបមកត្រាំរយៈពេល យ៉ាងហោចណាស់ពីរម៉ោង រួចត្រូវលាងឱ្យបានស្អាតល្អ លាងរហូតដល់ទឹកឡើងថ្លា។ ការលាងសម្អាតនេះមានសារៈសំខាន់ណាស់ ដើម្បីការពារនំមិនឱ្យស្អិតពេក ឬមិនគួរឱ្យចង់ញ៉ាំ។ បន្ទាប់មកទៀតត្រូវចាក់ខ្ទិះដូងចូល កូរវាពុះល្អ រួចយកសាច់ដូងកោសរួច អំបិល និងស្ករសដាក់ចូល ហើយកូរប្រហែលជា ៥នាទីឱ្យរលាយស្ករ។ នៅពេលរលាយស្ករហើយ ដាក់សាច់ខ្នុរចូលមុន ទើបដាក់អង្ករចូលតាមក្រោយ រួចឆាច្របល់ចូលគ្នា។ យើងត្រូវឆារហូតទាល់តែឡើងស្ងួតហើយស្អិតដែលប្រហែលជា ១០នាទីទើបដួសវាទុកឱ្យត្រជាក់។ បន្ទាប់ពីអង្ករចាប់ផ្តើមត្រជាក់ល្មមហើយ ទើបយើងចាប់ផ្តើមក្នុងការវេចនំអន្សម។ សិល្បៈនៃការវេចខ្ចប់នំអន្សមខ្នុរនៅក្នុងស្លឹកចេកនេះ គឺជាលក្ខណៈពិសេសមួយនៃនំអន្សមខ្មែរ។ មុនពេលវេចខ្ចប់ គេត្រូវហាលស្លឹកចេកឱ្យទន់ដើម្បីងាយស្រួលក្នុងការខ្ចប់ព្រោះកាលណាវេចនំទាំងស្លឹកចេកស្រស់ធ្វើឱ្យងាយក្នុងការធ្លាយនំ។ បន្ទាប់ពីហាលស្លឹកចេកហើយ គេត្រូវជូតសម្អាតស្លឹកចេកកុំឱ្យមានជាប់កំទេច ឬលម្អងធូលី។ ក្រោយមកដួសអង្ករដំណើបប្រហែលបីស្លាបព្រាបាយដាក់នៅចំកណ្តាលស្លឹកចេកដែលបានរៀបចំរួច។ ហើយវេចនោះជាមួយស្លឹកចេកដោយថ្នមៗ ដើម្បីបង្កើតជារូបរាងនំអន្សមដែលយើងចង់បាន។ គួរបញ្ជាក់ផងដែរថា ការវេចនេះត្រូវបានធ្វើឡើងដោយមានការប្រុងប្រយ័ត្ន ជៀសវាងពេលយកទៅចំហុយមានអង្ករហូរចេញមកខាងក្រៅ។ ហើយដំណាក់កាលចុងក្រោយក្នុងការធ្វើនំអន្សមខ្នុរនេះ គឺការចំហុយ។ ជាទូទៅគេប្រើខ្ទះ ឬឡាំងសុឹងដើម្បីចំហុយអន្សម។ ដំបូងគេត្រូវដាំទឹកក្នុងឡាំងសុឹងឱ្យពុះជាមុនសិនទើបរៀបចំដាក់នំអន្សមចូល។ ពេលរៀបនំអន្សមរួចហើយត្រូវបិទគម្របឡាំងសុឹងដើម្បីចំហ៊ុយ ប្រហែលរយៈពេល ៥០ ទៅ ៦០នាទីជាការស្រេច។